សេវាដឹកជញ្ជូនតាមកម្មវិធីទូរសព្ទ បានក្លាយជាផ្នែកមួយដ៏សំខាន់នៃជីវភាពប្រចាំថ្ងៃក្នុងទីក្រុង។ ប្រជាជនកាន់តែយល់ឃើញថា វាគឺជាវិធីធ្វើដំណើរដ៏ងាយស្រួលបំផុត។ ការប្រើប្រាស់សេវាហៅយានជំនិះ ពេញនិយមខ្លាំងនៅពេលមានធ្លាក់ភ្លៀង និងក្នុងអំឡុងពេលមានព្រឹត្តិការណ៍ធំៗ។ អ្នកធ្វើការក្នុងទីក្រុងប្រើសេវាដឹកជញ្ជូន ដើម្បីសន្សំសំចៃពេលវេលាបរិភោគអាហារ។ សេវាដឹកជញ្ជូន គឺជាជម្រើសដ៏ចម្បងសម្រាប់ការធ្វើដំណើរនៅពេលមានភ្លៀងធ្លាក់។ ការប្រើប្រាស់កម្មវិធីទូរសព្ទ ត្រូវបានទទួលស្គាល់យ៉ាងទូលំទូលាយក្នុងចំណោមមនុស្សជំនាន់ថ្មី។ កម្មវិធីដឹកជញ្ជូន ជួយសម្រួលដល់ការបញ្ជាទិញអាហារសម្រាប់គ្រួសារ។ អ្នកធ្វើការពេញម៉ោងយល់ថា ការប្រើកម្មវិធីទូរសព្ទជួយកាត់បន្ថយភាពតានតឹងក្នុងថ្ងៃធ្វើការ។ ការដឹកជញ្ជូនតាមកម្មវិធី ជួយផ្ដល់សេវាកម្មដល់មនុស្សចាស់ដែលមិនសូវចូលចិត្តចេញក្រៅផ្ទះ។ ការប្រើសេវាហៅយានជំនិះ មានភាពងាយស្រួលជាងការហៅរ៉ឺម៉កកង់បីបែបបុរាណក្នុងតំបន់ដែលមានចរាចរណ៍កកស្ទះ។ និស្សិតនៅភ្នំពេញប្រើកម្មវិធីទូរសព្ទ ដើម្បីធ្វើដំណើរទៅសាលារៀន។ សេវាដឹកជញ្ជូន បានក្លាយជាជម្រើសដំបូងសម្រាប់អ្នកដែលធ្វើការនៅផ្ទះ។ ការប្រើប្រាស់កម្មវិធីទូរសព្ទ កើនឡើងខ្លាំងនៅពេលមានពិធីជប់លៀងគ្រួសារ។ ការបញ្ជាទិញម្ហូបតាមអនឡាញ បានក្លាយជាទម្លាប់ថ្មីក្នុងជីវភាពសម័យទំនើប។ ការពឹងផ្អែកលើកម្មវិធីទូរសព្ទ ផ្ដល់ទំនុកចិត្តខ្ពស់ក្នុងការកុម្ម៉ង់ម្ហូបនៅពេលយប់ជ្រៅ។ សេវាហៅយានជំនិះ ជួយបង្កើនសុវត្ថិភាពជាងការបើកបរម៉ូតូដោយផ្ទាល់នៅពេលយប់។ មនុស្សជាច្រើនប្រើកម្មវិធីទូរសព្ទ ដើម្បីជៀសវាងការពិបាកស្វែងរកកន្លែងចតយានយន្ត។ ការដឹកជញ្ជូនអាហារ ជួយឱ្យការបរិភោគមានភាពងាយស្រួល និងរហ័សទាន់ចិត្ត។ កម្មវិធីដឹកជញ្ជូន បានក្លាយជាផ្នែកមួយនៃរបៀបរស់នៅរបស់មនុស្សទូទៅ។ ការប្រើកម្មវិធីទូរសព្ទ បានក្លាយជាការអនុវត្តប្រចាំថ្ងៃសម្រាប់អ្នករស់នៅទីក្រុង។ សេវាហៅយានជំនិះ ជួយឱ្យអ្នកប្រើប្រាស់ធ្វើដំណើរបានដោយសុវត្ថិភាព។ ការកុម្ម៉ង់អាហារពេលព្រឹកតាមកម្មវិធី ចំណាយពេលត្រឹមតែបន្តិចបន្តួចប៉ុណ្ណោះ។ មនុស្សជាច្រើនជ្រើសរើសសេវាដឹកជញ្ជូន ជំនួសឱ្យការធ្វើម្ហូបនៅផ្ទះ។ កម្មវិធីទូរសព្ទ ជួយសម្រួលដល់អ្នកដែលគ្មានមធ្យោបាយធ្វើដំណើរផ្ទាល់ខ្លួន។ អ្នកធ្វើការក្នុងអគារខ្ពស់ៗ ប្រើប្រាស់សេវាដឹកជញ្ជូនអាហារជាញឹកញាប់។ ការមានជម្រើសច្រើន បានធ្វើឱ្យកម្មវិធីទូរសព្ទក្លាយជាផ្នែកគន្លឹះនៃវប្បធម៌ការរស់នៅសព្វថ្ងៃ។ មនុស្សប្រើកម្មវិធីទូរសព្ទ ដើម្បីទទួលបានការផ្ដល់ជូន និងការបញ្ចុះតម្លៃពិសេសៗ។ ការកុម្ម៉ង់អាហារតាមអនឡាញ ជាជម្រើសដ៏ល្អសម្រាប់អ្នកដែលមិនចូលចិត្តកន្លែងដែលមានមនុស្សកកកុញ។ ការប្រើកម្មវិធីទូរសព្ទ ជួយអ្នកមិនឱ្យខាតពេលវេលានៅចំណតរថយន្ត។ ការដឹកជញ្ជូនតាមកម្មវិធី បានក្លាយជារឿងធម្មតានៅក្នុងសង្គមកម្ពុជាបច្ចុប្បន្ន។ មនុស្សជាច្រើនប្រើប្រាស់សេវាកម្មនេះកាន់តែញឹកញាប់ក្នុងថ្ងៃសម្រាកពីការងារ។ ការហៅរថយន្តតាមកម្មវិធី ជួយឱ្យការចូលរួមពិធីផ្សេងៗមានភាពងាយស្រួល។ កម្មវិធីដឹកជញ្ជូន ជួយឱ្យអ្នកដែលរស់នៅឆ្ងាយពីកណ្ដាលក្រុង ទទួលបានអាហារឆាប់រហ័ស។ ការរីកចម្រើននៃសេវាដឹកជញ្ជូន បានផ្លាស់ប្តូររបៀបទិញម្ហូបអាហារតាមបែបបុរាណ។ មនុស្សជាច្រើនប្រើកម្មវិធីទូរសព្ទ ដើម្បីបញ្ជាទិញទំនិញប្រើប្រាស់ប្រចាំថ្ងៃ។ ការកំណត់ទីតាំងដាក់ឥវ៉ាន់ គឺជាផ្នែកមួយនៃជីវភាពសម័យថ្មី។ អ្នកដែលធ្វើការនៅផ្ទះ កាន់តែពឹងផ្អែកខ្លាំងលើសេវាដឹកជញ្ជូន។ សេវាហៅយានជំនិះ ជួយឱ្យអ្នកធ្វើដំណើរពេលព្រឹកមិនយឺតយ៉ាវក្នុងការងារ។ ការប្រើកម្មវិធីទូរសព្ទ បានជះឥទ្ធិពលយ៉ាងខ្លាំងលើរបៀបរស់នៅរបស់យុវជន។ អាជីវកម្មក្នុងស្រុកក៏បានចាប់ផ្ដើមអនុវត្តការដឹកជញ្ជូនតាមកម្មវិធីផងដែរ។ ការកុម្ម៉ង់ម្ហូបពេលយប់ បានក្លាយជាសកម្មភាពប្រចាំថ្ងៃរបស់មនុស្សជាច្រើន។ សេវាដឹកជញ្ជូន ជួយឱ្យសមាជិកគ្រួសារមានពេលនៅជាមួយគ្នាបានកាន់តែច្រើន។ ការប្រើកម្មវិធីទូរសព្ទ ជួយទប់ស្កាត់ការទិញម្ហូបមកស្តុកទុកដោយមិនចាំបាច់។ មនុស្សជាច្រើនយល់ថា ការរស់នៅសម័យថ្មីដាច់ខាតត្រូវតែមានកម្មវិធីដឹកជញ្ជូន។ សេវាហៅយានជំនិះ ជួយឱ្យអ្នកធ្វើដំណើរលែងមានការព្រួយបារម្ភពេលទៅផ្លូវដែលមិនស្គាល់។ ការប្រើកម្មវិធីទូរសព្ទ ជំរុញឱ្យមានការរីកចម្រើននៃទំនាក់ទំនងតាមប្រព័ន្ធឌីជីថល។ សេវាដឹកជញ្ជូន ធ្វើឱ្យជីវិតអ្នកធ្វើការដែលគ្មានម៉ូតូផ្ទាល់ខ្លួនកាន់តែងាយស្រួល។ ការប្រើកម្មវិធីទូរសព្ទ មានភាពសមស្របបំផុតសម្រាប់សង្គមដែលវិវត្តន៍យ៉ាងរហ័ស។ ការកំណត់ទីតាំងលើកម្មវិធីទូរសព្ទ ត្រូវបានប្រើប្រាស់ជារៀងរាល់ថ្ងៃដោយអ្នកប្រើប្រាស់។ ការប្រើកម្មវិធីទូរសព្ទ គឺជាគន្លឹះនៃការរស់នៅតាមបែបទីក្រុងក្នុងប្រទេសកម្ពុជា។ មនុស្សប្រើកម្មវិធីទូរសព្ទ ដើម្បីបញ្ជាទិញម្ហូបនៅពេលមានភ្ញៀវមកលេងផ្ទះ។ ការដឹកជញ្ជូនតាមកម្មវិធី ជួយឱ្យគ្រួសារមិនចាំបាច់ចំណាយពេលធ្វើដំណើរទៅផ្សារ។ ការប្រើប្រាស់កម្មវិធីទូរសព្ទ បានក្លាយជាវប្បធម៌សង្គមថ្មីមួយ។ សេវាហៅយានជំនិះ ជួយកាត់បន្ថយការប្រើប្រាស់ម៉ូតូផ្ទាល់ខ្លួន។ ការកុម្ម៉ង់តាមកម្មវិធី កើនឡើងខ្លាំងនៅពេលមានកម្មវិធីទស្សនាការប្រកួតកីឡា។ សេវាដឹកជញ្ជូន ផ្ដល់ភាពងាយស្រួលដល់អ្នករស់នៅលើអគារខ្ពស់ៗក្នុងទីក្រុង។ ការប្រើកម្មវិធីទូរសព្ទ បានក្លាយជារឿងធម្មតាសម្រាប់ការទិញទំនិញបន្តិចបន្តួច។ បុគ្គលិកក្រុមហ៊ុនមានតម្រូវការប្រើសេវាហៅយានជំនិះខ្ពស់ ក្នុងអំឡុងពេលម៉ោងធ្វើការ។ ការបញ្ជាទិញម្ហូបតាមកម្មវិធី ជួយសម្រួលដល់ការរៀបចំរបស់ភោជនីយដ្ឋាន។ ការប្រើកម្មវិធីទូរសព្ទ ជួយកាត់បន្ថយបញ្ហាកកស្ទះចរាចរណ៍បានមួយកម្រិត។ បទពិសោធន៍នៃការប្រើកម្មវិធី បង្កើតឱ្យមានភាពស្និទ្ធស្នាលរវាងអ្នកប្រើប្រាស់ និងសេវាកម្ម។ កម្មវិធីដឹកជញ្ជូន បានក្លាយជាទីពឹងដ៏សំខាន់សម្រាប់គ្រួសារសម័យថ្មី។ មនុស្សជាច្រើនចូលចិត្តកក់ការធ្វើដំណើរតាមកម្មវិធី ជំនួសឱ្យការទូរសព្ទហៅផ្ទាល់។ ការប្រើសេវាដឹកជញ្ជូន ជួយដល់យុវជនដែលប្រកបរបររកស៊ីខ្នាតតូច។ ការរួមបញ្ចូលកម្មវិធីទូរសព្ទជាមួយជីវភាពសម័យថ្មី បានក្លាយជាការអនុវត្តទូទៅ។ មនុស្សប្រើកម្មវិធីទូរសព្ទដើម្បីធ្វើដំណើរទៅផ្សារ ឬទៅធ្វើការនៅពេលព្រឹក។ ការកំណត់របៀបរស់នៅដោយពឹងផ្អែកលើកម្មវិធីទូរសព្ទ បានក្លាយជាទំនៀមទម្លាប់ថ្មី។ កម្មវិធីទូរសព្ទ ជួយឱ្យការរស់នៅក្នុងទីក្រុងកាន់តែមានភាពរលូន និងងាយស្រួល។ ការប្រើប្រាស់សេវាឌីជីថល កំពុងក្លាយជាផ្នែកមួយនៃអត្តសញ្ញាណវប្បធម៌របស់កម្ពុជានាពេលបច្ចុប្បន្ន។